Pub Street នៅក្រុងសៀមរាប តំបន់មាត់ទន្លេ និងបឹងកេងកងទី១ នៅក្រុងភ្នំពេញ គឺជាតំបន់កម្សាន្តពេលរាត្រី និងលំហែកាយដ៏ល្បីល្បាញ ដែលទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង។ តំបន់ទាំងនេះមានលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែសុទ្ធសឹងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងវប្បធម៌កម្ពុជា។ Pub Street គឺជាចំណុចស្នូលនៃជីវិតនាពេលរាត្រីនៅក្នុងក្រុងសៀមរាប។ ផ្លូវនេះពោរពេញទៅដោយបារ ភោជនីយដ្ឋាន ហាងម៉ាស្សា និងហាងលក់វត្ថុអនុស្សាវរីយ៍ ដែលបើកទ្វារស្វាគមន៍ភ្ញៀវទេសចររហូតដល់យប់ជ្រៅ។ បរិយាកាសនៅ Pub Street មានភាពរស់រវើក និងអ៊ូអរជានិច្ច ជាមួយនឹងសំឡេងតន្ត្រីចម្រុះចេញពីបារនីមួយៗ។ ភ្ញៀវទេសចរអាចរីករាយជាមួយភេសជ្ជៈត្រជាក់ៗ ភ្លក្សម្ហូបខ្មែរឆ្ងាញ់ៗ ឬទទួលទានអាហារអន្តរជាតិជាច្រើនប្រភេទ។ ក្រៅពីនេះ ក៏មានការសម្ដែងសិល្បៈដូចជា ល្ខោនអប្សរា ឬការបង្ហាញក្បាច់គុនបុរាណ ដែលធ្វើឱ្យការកម្សាន្តពេលរាត្រីកាន់តែសប្បាយរីករាយ។ ហាងម៉ាស្សាដែលមាននៅតាមផ្លូវនេះ ក៏ជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវដែលចង់បន្ធូរអារម្មណ៍ បន្ទាប់ពីដើរលេងពេញមួយថ្ងៃនៅតាមប្រាសាទនានានៅក្រុងសៀមរាបដែរ។ Pub Street មិនមែនត្រឹមតែជាកន្លែងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ខេត្តសៀមរាប ដែលបង្កើតការងារជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់ដែរ។ ការលក់ដូរវត្ថុអនុស្សាវរីយ៍ និងសេវាកម្មទេសចរណ៍ផ្សេងៗ បានរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ច។ រៀងរាល់យប់ ផ្លូវនេះប្រែទៅជាទីប្រជុំជនដែលពោរពេញទៅដោយមនុស្សម្នាជាច្រើនដែលដើរទិញអីវ៉ាន់ ញ៉ាំអាហារ ផឹកកាហ្វេ និងលេងកម្សាន្ត។ បើក្រឡេកមកមើលតំបន់មាត់ទន្លេនៅក្រុងភ្នំពេញវិញ វាផ្តល់ជូននូវបទពិសោធន៍ប្លែកខុសពី Pub Street។ តំបន់នេះលាតសន្ធឹងតាមបណ្តោយទន្លេចតុមុខ ជាទីដែលទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបប្រសព្វគ្នា។ ទេសភាពដ៏ស្រស់ស្អាតនៃទន្លេ និងស្ពាន បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកលេងកម្សាន្តជារៀងរាល់ថ្ងៃ។ នៅពេលល្ងាច តំបន់មាត់ទន្លេមានភាពត្រជាក់ស្រួល ដោយសារខ្យល់អាកាសបរិសុទ្ធដែលបក់មកពីទន្លេ។ ភ្ញៀវអាចដើរលេងកម្សាន្តតាមមាត់ទន្លេ ជិះទូកកម្សាន្ត ឬអង្គុយលេងនៅតាមហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើនដែលស្ថិតនៅជុំវិញនោះ។ ភោជនីយដ្ឋានជាច្រើននៅតំបន់មាត់ទន្លេ ផ្តល់ជូននូវម្ហូបខ្មែរ និងអន្តរជាតិជាច្រើនមុខ ជាមួយនឹងទិដ្ឋភាពទន្លេដ៏ស្រស់ស្អាត។ ក្រៅពីនេះ ក៏មានសណ្ឋាគារលំដាប់ខ្ពស់ជាច្រើន ដែលផ្តល់ជូននូវកន្លែងស្នាក់នៅប្រកបដោយផាសុកភាពសម្រាប់ភ្ញៀវទេសចរផងដែរ។ តំបន់មាត់ទន្លេក៏ជាទីតាំងដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍វប្បធម៌ និងបុណ្យប្រពៃណីផ្សេងៗរបស់ខ្មែរ ដូចជាព្រះរាជពិធីបុណ្យអុំទូកជាដើម។ ភាពរស់រវើកនៃតំបន់នេះបានរួមចំណែកយ៉ាងខ្លាំងដល់ការរីកចម្រើនវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ។ វាជាទីកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់បន្ធូរអារម្មណ៍ និងគយគន់ទេសភាពទីក្រុងនៅពេលរាត្រី។ មិនតែប៉ុណ្ណោះ មានមនុស្សម្នាជាច្រើនតែងតែមកហាត់ប្រាណ ដើរលេង ឬជួបជុំមិត្តភក្តិនៅទីនេះផងដែរ។ បឹងកេងកងទី១ គឺជាតំបន់លំនៅឋាន និងពាណិជ្ជកម្មដ៏ប្រណិតបំផុតមួយនៅរាជធានីភ្នំពេញ។ ខុសពី Pub Street និងមាត់ទន្លេ បឹងកេងកងទី១ មានលក្ខណៈស្ងប់ស្ងាត់ និងទាន់សម័យជាង។ តំបន់នេះពោរពេញទៅដោយហាងកាហ្វេល្បីៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ ហាងសំលៀកបំពាក់ និងបារទាន់សម័យ។ បឹងកេងកងទី១ ត្រូវបានគេស្គាល់ថាជាតំបន់ដែលជនបរទេសរស់នៅច្រើន ក៏ដូចជាអ្នកមានទ្រព្យធនដែលជាជនជាតិខ្មែរផងដែរ។ ហេតុនេះហើយ ទើបតម្លៃទំនិញ និងសេវាកម្មនៅទីនេះមានតម្លៃខ្ពស់ជាងតំបន់ផ្សេងៗ។ ហាងកាហ្វេជាច្រើននៅ បឹងកេងកងទី១ ផ្តល់ជូននូវបរិយាកាសស្ងប់ស្ងាត់ និងមានផាសុកភាព សម្រាប់អ្នកដែលចង់ធ្វើការ ឬជជែកកម្សាន្តជាមួយមិត្តភក្តិ។ ភោជនីយដ្ឋាននៅទីនេះមានមុខម្ហូបចម្រុះពីជុំវិញពិភពលោក ដែលធ្វើឱ្យ បឹងកេងកងទី១ ក្លាយជាឋានសួគ៌សម្រាប់អ្នកចូលចិត្តញ៉ាំអាហារ។ ក្រៅពីនេះ ក៏មានហាងសម្លៀកបំពាក់ និងគ្រឿងអលង្ការល្បីៗជាច្រើន ដែលទាក់ទាញអ្នកនិយមម៉ូដទាន់សម័យយ៉ាងច្រើនកុះករ។ មិនត្រឹមតែប៉ុណ្ណោះ បឹងកេងកងទី១ក៏ជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសិល្បៈផងដែរ អមជាមួយនឹងការតាំងពិពណ៌សិល្បៈ ហើយក៏មានការសម្តែងតន្ត្រីម្តងម្កាលដែរ។ តំបន់នេះឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុងភ្នំពេញ ដែលជាទីតាំងដ៏សំខាន់សម្រាប់អាជីវកម្ម និងការវិនិយោគ។ បឹងកេងកងទី១ គឺស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តភាពប្រណីត និងសេវាកម្មកម្រិតខ្ពស់។ តំបន់កម្សាន្តទាំងបីនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ ទីមួយ ពួកវាជាម៉ាស៊ីនជំរុញសេដ្ឋកិច្ចដ៏សំខាន់។ វត្តមានរបស់ភ្ញៀវទេសចរនាំមកនូវប្រាក់ចំណូលជាច្រើនដល់ប្រទេស តាមរយៈការចំណាយលើសេវាកម្មស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងវត្ថុអនុស្សាវរីយ៍។ ទាំងនេះបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនក្នុងវិស័យទេសចរណ៍ និងសេវាកម្ម។ ទីពីរ តំបន់ទាំងនេះជួយផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរទៅកាន់ពិភពលោក។ ការសម្ដែងសិល្បៈខ្មែរ ការលក់វត្ថុអនុស្សាវរីយ៍ខ្មែរ និងការផ្តល់ជូនម្ហូបអាហារខ្មែរ គឺជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរបរទេសមកពីប្រទេសនានា។ ទីបី វាជាកន្លែងសម្រាប់ប្រជាជនក្នុងស្រុកអាចបន្ធូរអារម្មណ៍ និងជួបជុំមិត្តភក្តិ ឬក្រុមគ្រួសារ។ ជីវិតនាពេលរាត្រីដ៏រស់រវើកផ្តល់នូវជម្រើសកម្សាន្តជាច្រើន បន្ទាប់ពីការងារដ៏មមាញឹកប្រចាំថ្ងៃ។ ទោះជាយ៉ាងណា ក៏មានផលប៉ះពាល់អវិជ្ជមានមួយចំនួនដែលចាំបាច់ត្រូវយកចិត្តទុកដាក់ដែរ។ ពិសេស ការកើនឡើងនៃចំនួនភ្ញៀវទេសចរអាចនាំឱ្យមានការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន និងការកើនឡើងនៃសំឡេងរំខាន។ បញ្ហាសន្តិសុខ ក៏អាចជាក្តីបារម្ភមួយផងដែរ ប្រសិនបើគ្មានការគ្រប់គ្រងបានល្អទេ វានាំឲ្យមានភាពរញេរញ៉ៃកើតឡើង។ ការអភិវឌ្ឍហួសហេតុអាចធ្វើឱ្យបាត់បង់នូវអត្តសញ្ញាណដើមរបស់តំបន់ទាំងនោះនៅថ្ងៃអនាគត។ ដូច្នេះ ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជារឿងសំខាន់បំផុត ដើម្បីធានាថា តំបន់កម្សាន្តទាំងនេះអាចបន្តរីកចម្រើន ខណៈពេលដែលរក្សាបាននូវភាពទាក់ទាញ និងបរិស្ថានល្អ។ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវសហការគ្នាដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងអនាម័យនៅតាមបណ្តាតំបន់ទាំងនេះ។ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក៏ជាកត្តាដ៏ចាំបាច់ដើម្បីបង្កើនគុណភាពសេវាកម្ម។ ការលើកកម្ពស់ផលិតផល និងសេវាកម្មក្នុងស្រុក ក៏នឹងជួយបង្កើនចំណូលសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។ ជាទូទៅ តំបន់ទាំងនេះគឺជារូបភាពឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កម្ពុជា ហើយការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនឹងធានាថា ពួកវានៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមជារៀងរហូត។ តំបន់ទាំងបីនេះបង្ហាញពីភាពសម្បូរបែបនៃប្រទេសកម្ពុជា ដែលមានទាំងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងទីក្រុងទាន់សម័យ។